ការទទួលអំណោយគឺជាទង្វើមួយដែលបង្ហាញពីភាពរាក់ទាក់ និងការគោរពទៅវិញទៅមកនៅក្នុងវប្បធម៌ខ្មែរ។ ការបង្ហាញភាពថ្លៃថ្នូរ និងការដឹងគុណនៅពេលទទួលអំណោយ មិនថាអំណោយនោះតូចឬធំប៉ុណ្ណានោះទេ គឺជាគន្លឹះក្នុងការរក្សាទំនាក់ទំនងឲ្យបានល្អ។ នៅពេលដែលភ្ញៀវ ឬអ្នកផ្ដល់អំណោយជូន យើងគួរតែ សំពះទទួល ដោយគោរព ហើយថ្លែងអំណរគុណភ្លាមៗដោយទឹកមុខរីករាយ។ ម្យ៉ាងវិញទៀត ការញញឹម និងសម្ដែងការពេញចិត្ត នឹងធ្វើឲ្យអ្នកផ្ដល់មានអារម្មណ៍ល្អ។ បន្ទាប់មក ពោលពាក្យពេចន៍សាមញ្ញដូចជា “សូមអរគុណចំពោះអំណោយនេះណា!” បង្ហាញពីការដឹងគុណ និងការឲ្យតម្លៃចំពោះទឹកចិត្តរបស់អ្នកផ្ដល់។ ការធ្វើបែបនេះ បានបង្ហាញពីសុជីវធម៌ និងការឲ្យតម្លៃចំពោះទឹកចិត្តរបស់អ្នកផ្តល់ឲ្យ។ ជាទូទៅ យើង មិនគួរបើកអំណោយភ្លាមៗ នៅចំពោះមុខអ្នកផ្ដល់នោះទេ លុះត្រាតែអ្នកផ្ដល់នោះជាមនុស្សស្និទ្ធស្នាលខ្លាំង ឬគេជាអ្នកស្នើសុំឲ្យយើងបើក។ ការធ្វើបែបនេះអាចបង្ហាញថា យើងយកចិត្តទុកដាក់តែលើអំណោយជាងអ្នកដែលឲ្យអំណោយ។ ម្យ៉ាងវិញទៀត វាជាការគួរសមក្នុងការទុកអំណោយនោះសិន ហើយបើកនៅពេលភ្ញៀវត្រឡប់ទៅផ្ទះវិញ ឬនៅពេលសមរម្យផ្សេងទៀត។ បន្ទាប់ពីទទួលហើយ យើងគួរតែដាក់អំណោយនោះនៅកន្លែងសមរម្យ ណាមួយដូចជាលើតុស្អាត ឬក្នុងថង់ដែលបានរៀបចំទុក។ ការទុកដាក់អំណោយឲ្យបានត្រឹមត្រូវគឺ បង្ហាញថាយើងគោរព និងឲ្យតម្លៃលើអំណោយនោះ។ ហើយយើងក៏ពុំគួរដាក់អំណោយនោះចោលតាមកម្រាល ឬនៅកន្លែងដែលមិនសមរម្យណាមួយឡើយ។ ប្រសិនបើអំណោយនោះជានំចំណី ផ្លែឈើ ឬភេសជ្ជៈដែលអាចបរិភោគបានភ្លាមៗ យើងអាចចែករំលែករបស់ញ៉ាំជាមួយភ្ញៀវតែម្តង។ ការចែករំលែកបែបនេះ បង្ហាញពីភាពរាក់ទាក់ ភាពស្និទ្ធស្នាល និងការចង់ចែករំលែកសេចក្តីសុខជាមួយគ្នា។ ចំពោះការទទួលអំណោយ មិនថាអំណោយនោះមានតម្លៃតិចតួចប៉ុណ្ណានោះទេ យើងមិនគួរបដិសេធ ឬបង្ហាញទឹកមុខមិនពេញចិត្តឡើយ។ ការបដិសេធអំណោយអាចធ្វើឲ្យអ្នកផ្តល់អំណោយមានអារម្មណ៍អាក់អន់ចិត្តចំពោះអាកប្បកិយាអំណោយរបស់ខ្លួន។ ផ្ទុយទៅវិញ ត្រូវទទួលយកដោយទឹកមុខរីករាយ និងថ្លែងអំណរគុណចំពោះម្ចាស់អំណោយ មិនថាទោះបីជាអំណោយនោះមានលក្ខណៈបែបណាក៏ដោយ ក៏វាជាគោលការណ៍គ្រឹះនៃសីលធម៌ និងការដឹងគុណនៅក្នុងវប្បធម៌ខ្មែរ។ រឿងដែលសំខាន់បំផុតគឺ មិនគួរប្រៀបធៀប អំណោយដែលទទួលបានពីភ្ញៀវម្នាក់ទៅនឹងអំណោយពីភ្ញៀវម្នាក់ទៀតនោះទេ។ ការធ្វើបែបនេះបង្ហាញពីភាពមិនសមរម្យ និងអាចធ្វើឲ្យម្ចាស់អំណោយមានអារម្មណ៍អាក់អន់ចិត្ត ឬខ្មាសអៀនជាដើម។ អំណោយនីមួយៗពិតជាមាន តម្លៃទឹកចិត្តផ្ទាល់ខ្លួន ដែលឆ្លុះបញ្ចាំងពីចេតនាដ៏បរិសុទ្ធ និងអារម្មណ៍របស់អ្នកផ្ដល់។ សរុបមក ការទទួលអំណោយមិនមែនត្រឹមតែជាការទទួលវត្ថុនោះទេ តែជាការទទួលយកនូវ ទឹកចិត្ត ការគោរព និងក្តីស្រឡាញ់ ដែលអ្នកផ្តល់អំណោយបានបង្ហាញ។ ការអនុវត្តតាមគោលការណ៍ទាំងនេះ នឹងជួយឲ្យយើងរក្សាបាននូវសីលធម៌ល្អ និងពង្រឹងទំនាក់ទំនងក្នុងសង្គមឲ្យកាន់តែរឹងមាំផងដែរ។